ការស្វែងរកផ្ទះជួលនៅក្បែរគ្រឹះស្ថានសិក្សា គឺជាកត្តាសំខាន់បំផុតសម្រាប់សិស្សនិស្សិតគ្រប់រូបក្នុងប្រទេសកម្ពុជា។ ការជ្រើសរើសទីតាំងស្នាក់នៅដែលស្ថិតនៅកៀកនឹងសាលារៀនជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់សិស្សានុសិស្សយ៉ាងខ្លាំង។ ផ្ទះជួលដែលមានចម្ងាយជិតអាចធ្វើឱ្យនិស្សិតចំណាយពេលត្រឹមតែប្រាំទៅដប់នាទីប៉ុណ្ណោះក្នុងការដើរទៅកាន់ថ្នាក់រៀន។ ការរស់នៅជិតសាលារៀនជួយសន្សំសំចៃពេលវេលាយ៉ាងច្រើន និងកាត់បន្ថយការនឿយហត់ពីការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។ សិស្សានុសិស្សមិនចាំបាច់ក្រោកពីគេងពីព្រលឹមខ្លាំងពេកឡើយប្រសិនបើបន្ទប់ស្នាក់នៅរបស់ពួកគេនៅជិតរបងសាលារៀន។ យុវជនដែលមកពីបណ្តាខេត្តនានាចូលចិត្តជួលបន្ទប់ដែលមានទីតាំងងាយស្រួលធ្វើដំណើរនិងមិនឆ្ងាយពីសាកលវិទ្យាល័យ។ ទីតាំងស្នាក់នៅល្អជួយឱ្យសិស្សមានពេលវេលាច្រើនក្នុងការស្រាវជ្រាវមេរៀន និងសម្រាកកាយបន្ទាប់ពីការសិក្សាដ៏មមាញឹក។ ការជ្រើសរើសម៉ូតូឬកង់ជាមធ្យោបាយធ្វើដំណើរពីផ្ទះជួលទៅសាលាដែលមានចម្ងាយជិត គឺមានភាពងាយស្រួលនិងសុវត្ថិភាព។ សិស្សដែលស្នាក់នៅជិតសាលារៀនអាចត្រឡប់មកពិសារអាហារថ្ងៃត្រង់នៅបន្ទប់ជួលរបស់ខ្លួនដើម្បីសន្សំសំចៃថវិកាបន្ថែម។ តំបន់ជុំវិញសាកលវិទ្យាល័យធំៗតែងតែមានជម្រើសបន្ទប់ជួលជាច្រើនសម្រាប់តម្រូវការរបស់និស្សិតមកពីគ្រប់ទិសទី។ ការដើរទៅរៀនពីបន្ទប់ជួលដែលមានចម្ងាយជិតជួយលើកកម្ពស់សុខភាពរាងកាយ និងកាត់បន្ថយភាពតានតឹងផងដែរ។ ផ្ទះជួលដែលស្ថិតក្នុងគំរោងផ្លូវធំទូលាយជួយឱ្យការធ្វើដំណើរទៅសាលារៀនមានភាពរលូននិងមិនជួបការលំបាកឡើយ។ និស្សិតភាគច្រើនតែងតែប្រជែងគ្នាស្វែងរកបន្ទប់ជួលដែលនៅជាប់នឹងជញ្ជាំងសាលារៀន ដើម្បីភាពងាយស្រួលគ្រប់បែបយ៉ាង។ ចម្ងាយផ្លូវកាន់តែជិតជួយកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈម៉ូតូរបស់សិស្សានុសិស្សបានមួយកម្រិតធំជារៀងរាល់ខែ។ ការរស់នៅក្នុងតំបន់ដែលមានផ្លូវខ្វាត់ខ្វែងជិតសាលារៀនធ្វើឱ្យការធ្វើដំណើរមានជម្រើសច្រើនក្នុងការវាងផ្លូវស្ទះ។ សិស្សស្រីតែងតែជ្រើសរើសបន្ទប់ជួលដែលនៅជិតសាលាបំផុត ដើម្បីជៀសវាងការធ្វើដំណើរតាមផ្លូវស្ងាត់នៅពេលយប់។ ការជ្រើសរើសទីតាំងជួលផ្ទះត្រូវគិតគូរពីផលប៉ះពាល់នៃជំនន់ទឹកភ្លៀងដែលអាចរំខានដល់ការធ្វើដំណើរទៅរៀន។ បន្ទប់ជួលដែលស្ថិតនៅជិតសាលារៀនពេកជួនកាលអាចមានតម្លៃថ្លៃ ប៉ុន្តែវាផ្តល់នូវភាពងាយស្រួលបំផុតក្នុងការរស់នៅ។ ការស្នាក់នៅជិតមណ្ឌលសិក្សាជួយឱ្យសិស្សអាចចូលរួមសកម្មភាពក្រៅម៉ោងសិក្សានៅសាលារៀនបានយ៉ាងសកម្មនិងទាន់ពេល។ និស្សិតឆ្នាំទីមួយតែងតែចំណាយពេលច្រើនសប្តាហ៍ ដើម្បីរុករកផ្ទះជួលដែលមានទីតាំងល្អនិងមានចម្ងាយជិតសាលារបស់ខ្លួន។ ការរស់នៅជិតសាលារៀនធានាថាអ្នកនឹងមិនដែលយឺតយ៉ាវក្នុងការចូលរួមការប្រឡងឆមាស ឬការជួបជុំសំខាន់ៗឡើយ។ ម្ចាស់ផ្ទះជួលនៅជិតសាលារៀនតែងតែរៀបចំបន្ទប់ឱ្យមានភាពងាយស្រួលសម្រាប់សិស្សដើរទៅរៀនដោយមិនបាច់ជិះម៉ូតូ។ សិស្សានុសិស្សដែលអាចដើរទៅសាលារៀនបានដោយងាយស្រួលតែងតែមានអារម្មណ៍ស្រស់ស្រាយនិងមានកម្លាំងចិត្តក្នុងការសិក្សា។ ការជ្រើសរើសទីតាំងផ្ទះជួលត្រឹមត្រូវជារឿងគន្លឹះដែលសម្រេចថា តើជីវិតជានិស្សិតរបស់អ្នកនឹងមានភាពរលូនឬយ៉ាងណា។ ការរស់នៅក្នុងតំបន់ជិតសាលារៀនជួយឱ្យសិស្សានុសិស្សងាយស្រួលក្នុងការចូលរួមការសិក្សាជាក្រុមនៅចុងសប្តាហ៍ជាមួយមិត្តរួមថ្នាក់។ តម្លៃជួលផ្ទះនៅក្បែរសាកលវិទ្យាល័យធំៗជាទូទៅមានតម្លៃខ្ពស់ជាងតំបន់ដែលស្ថិតនៅដាច់ស្រយាលពីក្រុង។ អ្នកជួលត្រូវគណនាថវិកាឱ្យបានច្បាស់លាស់ដោយបូករួមទាំងថ្លៃជួលប្រចាំខែ និងថ្លៃចំណាយចាំបាច់ផ្សេងៗទៀត។ ការកំណត់កញ្ចប់ថវិកាប្រចាំខែសម្រាប់ថ្លៃបន្ទប់ជួយការពារកុំឱ្យមានការខ្វះខាតលុយកាក់សម្រាប់ថ្លៃសាលារៀន។ ថ្លៃទឹកនិងថ្លៃភ្លើង គឺជាកត្តាសំខាន់ដែលសិស្សានុសិស្សត្រូវសាកសួរម្ចាស់ផ្ទះឱ្យបានច្បាស់លាស់ មុនពេលសម្រេចចិត្តចូលនៅ។ ការចំណាយលើសេវាអ៊ីនធឺណិតនិងថ្លៃប្រមូលសំរាមក៏ត្រូវបញ្ចូលទៅក្នុងកញ្ចប់ថវិកាប្រចាំខែរបស់និស្សិតផងដែរ។ ការប្រៀបធៀបតម្លៃបន្ទប់ជួលជាច្រើនកន្លែងជួយឱ្យសិស្សានុសិស្សទទួលបានតម្លៃមួយសមរម្យនិងស្របតាមលទ្ធភាព។ និស្សិតដែលមកពីគ្រួសារមានជីវភាពមធ្យមតែងតែស្វែងរកបន្ទប់ជួលដែលមានតម្លៃសមរម្យ ដើម្បីកាត់បន្ថយបន្ទុកឪពុកម្តាយ។ ការចរចាតម្លៃជួលជាមួយម្ចាស់ផ្ទះមុនពេលចុះកិច្ចសន្យាអាចជួយឱ្យសិស្សទទួលបានការបញ្ចុះតម្លៃខ្លះៗ។ ការយល់ដឹងពីតម្លៃទីផ្សារបន្ទប់ជួលជុំវិញសាលារៀនជួយការពារសិស្សមិនឱ្យចាញ់បោកការទារថ្លៃហួសហេតុពីម្ចាស់ផ្ទះ។ សិស្សានុសិស្សគួរតែត្រៀមបម្រុងថវិកាខ្លះសម្រាប់ថ្លៃកក់បន្ទប់ដែលជាទូទៅតម្រូវឱ្យបង់មុនមួយខែឬពីរខែ។ ការគ្រប់គ្រងហិរញ្ញវត្ថុបានល្អធ្វើឱ្យនិស្សិតអាចរស់នៅក្នុងបន្ទប់ជួលដ៏សមរម្យមួយដោយគ្មានការព្រួយបារម្ភផ្នែកលុយកាក់។ បន្ទប់ជួលដែលមានតម្លៃថោកពេកជួនកាលអាចខ្វះខាតសេវាកម្មចាំបាច់ ឬស្ថិតនៅក្នុងតំបន់ដែលមិនសូវមានសុវត្ថិភាព។ ការពិភាក្សាជាមួយអាណាព្យាបាលអំពីលទ្ធភាពនៃការបង់ថ្លៃបន្ទប់ជារឿងសំខាន់បំផុតមុនពេលសម្រេចចិត្តជួលកន្លែងណាមួយ។ សិស្សគួរតែស៊ើបសួរថា តើមានការឡើងថ្លៃបន្ទប់ក្នុងអំឡុងពេលប្រឡង ឬក្នុងឱកាសពិសេសណាមួយដែរឬទេពីម្ចាស់ផ្ទះ។ ការជ្រើសរើសបន្ទប់ជួលដែលមានតម្លៃសមស្របនឹងគុណភាព ជួយឱ្យសិស្សមានអារម្មណ៍កក់ក្តៅក្នុងការស្នាក់នៅនិងសិក្សា។ និស្សិតជាច្រើនចូលចិត្តបន្ទប់ជួលដែលរួមបញ្ចូលថ្លៃទឹកភ្លើងរួចជាស្រេច ដើម្បីងាយស្រួលក្នុងការទូទាត់រៀងរាល់ខែ។ ការសន្សំសំចៃលើការចំណាយមិនចាំបាច់ ជួយឱ្យនិស្សិតមានលុយគ្រប់គ្រាន់សម្រាប់បង់ថ្លៃផ្ទះជួលបានទាន់ពេលវេលា។ ម្ចាស់ផ្ទះជួលខ្លះមានការយោគយល់ខ្ពស់ដោយអនុញ្ញាតឱ្យសិស្សក្រីក្រជំពាក់ថ្លៃបន្ទប់ក្នុងរយៈពេលខ្លីបានថែមទៀតផង។ ការពិនិត្យមើលនាឡិកាទឹកនិងនាឡិកាភ្លើងដោយផ្ទាល់ជួយធានាថា ការគិតលុយគឺមានភាពត្រឹមត្រូវនិងមានតម្លាភាពបំផុត។ ការចំណាយលើការរស់នៅជិតសាលារៀនទោះបីខ្ពស់បន្តិច ប៉ុន្តែវាត្រូវបានប៉ះប៉ូវមកវិញដោយការមិនបាច់ចំណាយលើការធ្វើដំណើរ។ សិស្សានុសិស្សគួរតែចៀសវាងការជួលបន្ទប់ដែលមានតម្លៃហួសពីសមត្ថភាពហិរញ្ញវត្ថុពិតប្រាកដរបស់គ្រួសារខ្លួន។ ការរៀបចំផែនការចំណាយឱ្យបានហ្មត់ចត់ គឺជាគន្លឹះជោគជ័យសម្រាប់សិស្សដែលត្រូវរស់នៅឆ្ងាយពីផ្ទះនិងជួលបន្ទប់ស្នាក់នៅ។ ការត្រួតពិនិត្យការចំណាយប្រចាំខែឱ្យបានត្រឹមត្រូវជួយឱ្យនិស្សិតអាចសន្សំសំចៃប្រាក់សម្រាប់ទិញសៀវភៅ និងសម្ភារៈសិក្សាចាំបាច់ផ្សេងៗ។ សុវត្ថិភាពនិងសន្តិសុខ គឺជាកត្តាចម្បងបំផុតដែលសិស្សានុសិស្សនិងអាណាព្យាបាលត្រូវយកចិត្តទុកដាក់ជាដាច់ខាត។ ការជ្រើសរើសតំបន់ដែលមានភ្លើងបំភ្លឺផ្លូវច្បាស់លាស់ជួយកាត់បន្ថយហានិភ័យផ្សេងៗនៅពេលសិស្សធ្វើដំណើរមកពីសាលាវិញយប់ជ្រៅ។ បន្ទប់ជួលដែលមានការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមច្រកចេញចូលផ្តល់ទំនុកចិត្តខ្ពស់ដល់សិស្សដែលស្នាក់នៅទីនោះ។ សិស្សស្រីដែលមកពីខេត្តឆ្ងាយតែងតែផ្តល់អាទិភាពខ្ពស់លើផ្ទះជួលដែលមានអ្នកយាមប្រចាំការម្ភៃបួនម៉ោងលើម្ភៃបួនម៉ោង។ ប្រព័ន្ធចាក់សោរទ្វារត្រឹមត្រូវនិងមាំមួនជួយការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់សិស្សមិនឱ្យមានការបាត់បង់ឬលួចបន្លំ។ ការរស់នៅក្នុងតំបន់ដែលមិនសូវស្ងាត់ជួយឱ្យសិស្សានុសិស្សមានអារម្មណ៍សុវត្ថិភាពនិងកក់ក្តៅក្នុងចិត្តជានិច្ច។ សិស្សគួរតែសង្កេតមើលបរិស្ថានជុំវិញផ្ទះជួលថា តើមានប្រវត្តិអសន្តិសុខឬការជួញដូរខុសច្បាប់ណាមួយដែរឬទេ។ ការមានរបងហ៊ុមព័ទ្ធជុំវិញអគារស្នាក់នៅជួយទប់ស្កាត់ជនប្លែកមុខមិនឱ្យចូលមកបង្កការរំខានដល់សិស្សានុសិស្សបានឡើយ។ សិស្សានុសិស្សគួរតែចងក្រងទំនាក់ទំនងជាមួយអ្នកជិតខាង ដើម្បីជួយមើលថែគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន។ ការជ្រើសរើសផ្ទះជួលដែលមានទីតាំងនៅជិតប៉ុស្តិ៍នគរបាលរដ្ឋបាល ជួយឱ្យការទទួលបានការអន្តរាគមន៍មានភាពរហ័សពេលមានបញ្ហាកើតឡើង។ ការត្រួតពិនិត្យច្រកចេញចូលអាសន្ន និងឧបករណ៍ពន្លត់អគ្គិភ័យនៅក្នុងអគារជួលជារឿងដែលមិនត្រូវមើលរំលងឡើយ។ បរិវេណផ្ទះជួលដែលមានសណ្តាប់ធ្នាប់ល្អនិងគ្មានការជួបជុំសេពគ្រឿងស្រវឹង គឺជាកន្លែងស្នាក់នៅដ៏មានសុវត្ថិភាពសម្រាប់សិស្ស។ អាណាព្យាបាលតែងតែមកពិនិត្យមើលប្រព័ន្ធសន្តិសុខនៃបន្ទប់ជួលដោយផ្ទាល់មុននឹងអនុញ្ញាតឱ្យកូនស្រីស្នាក់នៅរៀនសូត្រ។ ការយល់ដឹងពីលេខទូរស័ព្ទអាជ្ញាធរមូលដ្ឋានជួយឱ្យសិស្សានុសិស្សអាចរាយការណ៍បានទាន់ពេលនៅពេលមានហេតុការណ៍មិនប្រក្រតី។ ផ្ទះជួលដែលមានការគ្រប់គ្រងភ្ញៀវចូលជួបច្បាស់លាស់ ជួយធានាបាននូវសន្តិសុខកម្រិតខ្ពស់សម្រាប់អ្នកស្នាក់នៅទាំងអស់។ ការរស់នៅក្នុងបន្ទប់ជួលដែលមានពន្លឺគ្រប់គ្រាន់និងមានខ្យល់អាកាសចេញចូលល្អក៏រួមចំណែកដល់សុវត្ថិភាពសុខភាពផងដែរ។ សិស្សានុសិស្សគួរជៀសវាងការដើរចូលតំបន់ដែលស្ងាត់ជ្រងំនៅពេលយប់ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ម្ចាស់ផ្ទះជួលដែលយកចិត្តទុកដាក់លើសុវត្ថិភាពតែងតែរៀបចំច្បាប់វិន័យតឹងរឹងចំពោះការបើកបិទទ្វាររបងរួម។ ការមានប្រព័ន្ធការពាររន្ទះនិងប្រព័ន្ធអគ្គិភ័យស្តង់ដារនៅក្នុងអគារស្នាក់នៅ ជួយការពារអាយុជីវិតរបស់និស្សិតបានយ៉ាងល្អ។ និស្សិតគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចាក់សោរបន្ទប់របស់ខ្លួនរាល់ពេលដែលដើរចេញទៅក្រៅទោះបីរយៈពេលខ្លី។ ការជ្រើសរើសកន្លែងស្នាក់នៅដែលមានសុវត្ថិភាពខ្ពស់ ជួយឱ្យសិស្សអាចផ្តោតអារម្មណ៍ទាំងស្រុងលើការសិក្សាដោយគ្មានការបារម្ភ។ បរិយាកាសដែលមានសុវត្ថិភាពជុំវិញផ្ទះជួល ជួយឱ្យអាណាព្យាបាលនៅឯស្រុកមានភាពកក់ក្តៅ និងមិនសូវខ្វល់ខ្វាយពីកូនចៅ។ ដើម្បីសន្សំសំចៃការចំណាយលើការស្នាក់នៅសិស្សនិស្សិតភាគច្រើនតែងតែជ្រើសរើសការស្នាក់នៅជុំគ្នាជាមួយមិត្តភក្តិ។ ការចែករំលែកបន្ទប់ជួលជួយកាត់បន្ថយថ្លៃបន្ទប់ប្រចាំខែ និងថ្លៃទឹកភ្លើងបានពាក់កណ្តាលសម្រាប់សមាជិកម្នាក់ៗ។ ការរស់នៅជុំគ្នាជាមួយមិត្តរួមបន្ទប់ទាមទារឱ្យមានការយោគយល់ និងការអត់ឱនខ្ពស់ដើម្បីជៀសវាងជម្លោះផ្សេងៗ។ សិស្សានុសិស្សគួរតែបង្កើតវិន័យផ្ទៃក្នុងច្បាស់លាស់ក្នុងការរស់នៅជុំគ្នាដូចជា ការបែងចែកវេនបោសសម្អាតបន្ទប់ជាដើម។ ការព្រមព្រៀងគ្នាលើការប្រើប្រាស់សម្ភារៈរួមនៅក្នុងបន្ទប់ជួយឱ្យការរស់នៅប្រចាំថ្ងៃមានភាពរលូននិងចុះសម្រុង។ មិត្តរួមបន្ទប់ដែលមានទម្លាប់សិក្សាដូចគ្នាអាចជួយជំរុញទឹកចិត្តគ្នាទៅវិញទៅមកក្នុងការរៀនសូត្រឱ្យកាន់តែពូកែ។ ការជ្រើសរើសមិត្តរួមបន្ទប់ដែលស្គាល់ប្រវត្តិរូបច្បាស់លាស់ ជួយការពារកុំឱ្យមានបញ្ហាលួចលាក់ឬការមិនទុកចិត្តគ្នា។ ការបែងចែកការចំណាយលើម្ហូបអាហារនិងគ្រឿងទេសប្រចាំថ្ងៃធ្វើឱ្យការរស់នៅជារួមមានការសន្សំសំចៃកាន់តែខ្លាំង។ ការគោរពសិទ្ធិឯកជនភាពរបស់មិត្តរួមបន្ទប់ជារឿងចាំបាច់ដែលមិនអាចខ្វះបានទោះបីជារស់នៅក្នុងបន្ទប់ជាមួយគ្នាក៏ដោយ។ ការពិភាក្សាគ្នាបើកចំហរនៅពេលមានបញ្ហាអាក់អន់ចិត្តជួយរក្សាទំនាក់ទំនងល្អរវាងមិត្តរួមបន្ទប់បានយូរអង្វែង។ និស្សិតខ្លះចូលចិត្តរកមិត្តរួមថ្នាក់មកស្នាក់នៅជាមួយគ្នាដើម្បីងាយស្រួលក្នុងការធ្វើកិច្ចការសាលានិងពិភាក្សាមេរៀន។ ការយល់ព្រមលើការមិននាំភ្ញៀវប្លែកមុខមកគេងក្នុងបន្ទប់ដោយគ្មានការអនុញ្ញាតជួយរក្សាសណ្តាប់ធ្នាប់និងសុវត្ថិភាព។ ការរស់នៅជុំគ្នាជួយកាត់បន្ថយភាពឯកោនិងការនឹករលឹករបស់សិស្សដែលទើបតែមកពីខេត្តដំបូងៗ។ មិត្តរួមបន្ទប់ល្អអាចជួយមើលថែទាំយើងនៅពេលយើងមានជំងឺដង្កាត់ឬមានធុរៈបន្ទាន់ណាមួយកើតឡើងជាយថាហេតុ។ ការបែងចែកកាលវិភាគនៃការប្រើប្រាស់បន្ទប់ទឹកនៅពេលព្រឹកជួយឱ្យសមាជិកម្នាក់ៗទៅរៀនបានទាន់ពេលវេលា។ ការសម្របសម្រួលលើការបើកបិទភ្លើង ឬម៉ាស៊ីនត្រជាក់ជួយរក្សាសុខដុមរមនានិងសន្សំសំចៃថវិការួមរបស់បន្ទប់។ សិស្សានុសិស្សគួរតែចៀសវាងការជ្រើសរើសមិត្តរួមបន្ទប់ដែលមានទម្លាប់មិនល្អ ឬចូលចិត្តបង្កភាពរំខានដល់អ្នកដទៃ។ ការរៀបចំកិច្ចព្រមព្រៀងតូចមួយរវាងមិត្តភក្តិមុនចូលនៅជួយឱ្យគ្រប់គ្នាយកចិត្តទុកដាក់លើកាតព្វកិច្ចរៀងៗខ្លួន។ ទំនាក់ទំនងល្អរវាងមិត្តរួមបន្ទប់អាចបង្កើតជាចំណងមិត្តភាពដ៏រឹងមាំរហូតដល់ពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។ ការចែករំលែកបន្ទប់ជួលមិនត្រឹមតែសន្សំលុយទេតែថែមទាំងបង្រៀនសិស្សឱ្យចេះរស់នៅជាក្រុមនិងមានការទទួលខុសត្រូវ។ និស្សិតស្រីតែងតែមានភាពហ្មត់ចត់ជាងនិស្សិតប្រុសក្នុងការរៀបចំបន្ទប់ឱ្យមានសោភ័ណភាពនិងអនាម័យពេលរស់នៅជុំគ្នា។ ការស្នាក់នៅជុំគ្នាដោយមានការយល់ចិត្តគ្នាខ្ពស់ធ្វើឱ្យជីវិតជានិស្សិតពោរពេញដោយការចងចាំល្អៗនិងភាពសប្បាយរីករាយ។ មុនពេលកក់ប្រាក់ឬផ្លាស់ប្តូរចូលរស់នៅសិស្សានុសិស្សត្រូវទាមទារឱ្យមានកិច្ចសន្យាជួលជាលាយលក្ខណ៍អក្សរច្បាស់លាស់។ កិច្ចសន្យាជួលដែលត្រឹមត្រូវ ត្រូវតែបញ្ជាក់ពីតម្លៃជួលប្រចាំខែនិងចំនួនប្រាក់កក់ឱ្យបានលម្អិតបំផុត។ ការកំណត់រយៈពេលជួលនៅក្នុងកិច្ចសន្យាដូចជាប្រាំមួយខែ ឬមួយឆ្នាំជួយការពារសិទ្ធិរបស់អ្នកជួលស្របច្បាប់។ លក្ខខណ្ឌនៃការយកប្រាក់កក់វិញនៅពេលបញ្ចប់កិច្ចសន្យាត្រូវតែសរសេរឱ្យបានច្បាស់ដើម្បីជៀសវាងការបាត់បង់លុយកាក់។ សិស្សានុសិស្សគួរតែអានរាល់ប្រការទាំងអស់នៅក្នុងកិច្ចសន្យាជួលឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តផ្តិតមេដៃ។ ការមានកិច្ចសន្យាជួលត្រឹមត្រូវជួយទប់ស្កាត់ការដំឡើងថ្លៃបន្ទប់តាមចិត្តចង់របស់ម្ចាស់ផ្ទះក្នុងអំឡុងពេលស្នាក់នៅ។ ការបញ្ជាក់ពីអ្នកទទួលខុសត្រូវលើការខូចខាតសម្ភារៈនៅក្នុងបន្ទប់គួរតែមានចែងក្នុងកិច្ចសន្យាឱ្យបានច្បាស់លាស់។ អាណាព្យាបាលគួរតែជួយពិនិត្យមើលលក្ខខណ្ឌគតិយុត្តនៃកិច្ចសន្យាជួល ដើម្បីធានាថាកូនៗមិនចាញ់ប្រៀបម្ចាស់ផ្ទះ។ ការរក្សាច្បាប់ដើមនៃកិច្ចសន្យាជួលម្នាក់មួយច្បាប់ជាមួយម្ចាស់ផ្ទះជារឿងចាំបាច់សម្រាប់ប្រើប្រាស់ជាភស្តុតាង។ ការចែងពីសិទ្ធិក្នុងការបញ្ឈប់កិច្ចសន្យាមុនកំណត់ដោយសារមូលហេតុសុខភាព ឬការសិក្សាជារឿងល្អសម្រាប់សិស្ស។ សិស្សានុសិស្សមិនត្រូវជឿលើការសន្យាដោយសម្តីទទេនោះទេ គឺគ្រប់យ៉ាងត្រូវតែធ្វើឡើងនៅលើក្រដាសស្នាមទាំងអស់។ ការយល់ដឹងពីច្បាប់ស្តីពីការជួលអចលនទ្រព្យជួយឱ្យនិស្សិតអាចការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួនបានយ៉ាងល្អ។ កិច្ចសន្យាជួលដែលមានការដឹងឮពីអាជ្ញាធរភូមិឃុំជួយបង្កើនភាពស្របច្បាប់និងសុវត្ថិភាពកាន់តែខ្ពស់សម្រាប់អ្នកជួល។ ការកត់ត្រាស្ថានភាពបន្ទប់មុនពេលចូលរស់នៅក្នុងកិច្ចសន្យាជួយការពារការទាមទារសំណងខុសពីការពិតពីម្ចាស់ផ្ទះ។ សិស្សគួរតែសួរនាំពីលក្ខខណ្ឌនៃការចាកចេញមុនកាលកំណត់ថា តើត្រូវជូនដំណឹងដល់ម្ចាស់ផ្ទះរយៈពេលប៉ុន្មានថ្ងៃជាមុន។ ការគោរពតាមរាល់ប្រការដែលមានចែងក្នុងកិច្ចសន្យាជួយឱ្យសិស្សានុសិស្សរស់នៅដោយសុខសាន្តនិងគ្មានបញ្ហាប្រឈម។ ម្ចាស់ផ្ទះជួលដែលធ្វើការងារមានវិជ្ជាជីវៈតែងតែរៀបចំកិច្ចសន្យាជួលដែលមានតុល្យភាពនិងយុត្តិធម៌សម្រាប់ភាគីទាំងសងខាង។ ការបំពានលើកិច្ចសន្យាជួលអាចនាំឱ្យសិស្សានុសិស្សបាត់បង់ប្រាក់កក់និងត្រូវបង្ខំឱ្យចាកចេញពីបន្ទប់ជួលភ្លាមៗ។ ការពិនិត្យមើលកាលបរិច្ឆេទនៃការបង់ប្រាក់ជួលប្រចាំខែឱ្យបានច្បាស់លាស់ជួយឱ្យសិស្សត្រៀមលុយកាក់បានទាន់ពេល។ ការបញ្ជាក់ពីសិទ្ធិប្រើប្រាស់កន្លែងចំណតម៉ូតូនៅក្នុងកិច្ចសន្យាជួយជៀសវាងការទារថ្លៃបន្ថែមខុសច្បាប់ណាមួយ។ កិច្ចសន្យាជួលបន្ទប់គឺជាខែលការពារផ្លូវច្បាប់ដ៏សំខាន់បំផុតសម្រាប់និស្សិតដែលមករស់នៅឆ្ងាយពីក្រុមគ្រួសារ។ ការធ្វើកិច្ចសន្យាជួលដោយមានការព្រមព្រៀងពីអាណាព្យាបាលជួយឱ្យការស្នាក់នៅរបស់សិស្សមានភាពស្របច្បាប់ពេញលេញ។ តំបន់ជុំវិញផ្ទះជួលគួរតែមានភាពងាយស្រួលដោយមានអាហារដ្ឋាននិងហាងលក់ទំនិញនៅជិតៗនោះជាស្រេច។ ការមានឱសថស្ថាននៅក្បែរកន្លែងស្នាក់នៅជួយឱ្យសិស្សានុសិស្សងាយស្រួលទិញថ្នាំសង្កូវនៅពេលមានជំងឺដង្កាត់។ កន្លែងបោកអ៊ុតសម្លៀកបំពាក់នៅជិតបន្ទប់ជួលជួយសន្សំពេលវេលាយ៉ាងច្រើនសម្រាប់សិស្សដែលមានការសិក្សាមមាញឹក។ សេវាអ៊ីនធឺណិតល្បឿនលឿននៅក្នុងបន្ទប់ជួល គឺជាបរិក្ខារមិនអាចខ្វះបានសម្រាប់បម្រើដល់ការស្រាវជ្រាវរបស់និស្សិត។ ការរស់នៅជិតផ្សារទំនើបតូចៗជួយឱ្យសិស្សអាចទិញម្ហូបអាហារស្រស់ៗមកធ្វើពិសារដោយខ្លួនឯងបានយ៉ាងងាយស្រួល។ វត្តមាននៃហាងកាហ្វេដែលមានបរិយាកាសល្អជិតផ្ទះជួលផ្តល់កន្លែងបន្ថែមសម្រាប់សិស្សានុសិស្សទន្ទិញមេរៀន។ ការមានកន្លែងហាត់ប្រាណឬសួនច្បារសាធារណៈនៅក្បែរនោះជួយឱ្យសិស្សអាចថែរក្សាសុខភាពរាងកាយបានល្អ។ សិស្សានុសិស្សចូលចិត្តជួលបន្ទប់ដែលមានសេវាកម្មកាត់សក់ និងហាងជួសជុលម៉ូតូនៅជិតៗដើម្បីភាពងាយស្រួល។ តំបន់ដែលមានបរិក្ខារជុំវិញសម្បូរបែបជួយកាត់បន្ថយពេលវេលាធ្វើដំណើរក្នុងការស្វែងរកសេវាកម្មប្រចាំថ្ងៃផ្សេងៗ។ ការមានធនាគារឬទូដកប្រាក់ស្វ័យប្រវត្តនៅក្បែរផ្ទះជួលជួយសម្រួលដល់ការដកលុយកាក់របស់សិស្សានុសិស្ស។ សិស្សគួរតែពិនិត្យមើលថាតើតំបន់នោះមានសេវាដឹកជញ្ជូនអាហាររហ័សដល់បន្ទប់ជួលដែរឬទេដើម្បីភាពងាយស្រួល។ ការរស់នៅក្នុងសហគមន៍ដែលមានសេវាកម្មគ្រប់ជ្រុងជ្រោយជួយឱ្យការរស់នៅរបស់និស្សិតមានភាពស៊ីវិល័យនិងមានផាសុកភាព។ ម្ចាស់ផ្ទះជួលខ្លះបានរៀបចំម៉ាស៊ីនចម្រោះទឹកស្អាតរួមដើម្បីឱ្យសិស្សានុសិស្សអាចប្រើប្រាស់ដោយមិនបាច់ទិញទឹកធុង។ ការមានបណ្ណាល័យសហគមន៍ឬកន្លែងអានសៀវភៅនៅក្បែរនោះជារឿងដ៏ប្រសើរសម្រាប់គាំទ្រដល់ការរៀនសូត្ររបស់សិស្ស។ បរិក្ខារជុំវិញបន្ទប់ជួលកាន់តែសម្បូរបែបធ្វើឱ្យតម្លៃនៃតំបន់នោះមានការកើនឡើងប៉ុន្តែវាផ្តល់ភាពងាយស្រួលខ្លាំង។ សិស្សានុសិស្សគួរតែស្វែងយល់ពីទីតាំងមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីត្រៀមលក្ខណៈសម្រាប់ករណីសង្គ្រោះបន្ទាន់។ ការរស់នៅជិតកន្លែងលក់សម្ភារៈសិក្សានិងសេវាកម្មថតចម្លងឯកសារជួយសម្រួលដល់ការធ្វើកិច្ចការសាលារបស់និស្សិត។ ការជ្រើសរើសផ្ទះជួលដែលមានសេវាកម្មប្រមូលសំរាមបានទៀងទាត់ជួយរក្សាអនាម័យនិងបរិស្ថានជុំវិញឱ្យមានភាពស្អាត។ និស្សិតជាច្រើនសុខចិត្តបង់ថ្លៃបន្ទប់ថ្លៃបន្តិចឱ្យតែតំបន់នោះមានសេវាកម្មជុំវិញខ្លួនងាយស្រួលដើររកទិញអ្វីក៏បាន។ ការពិនិត្យមើលវត្តមាននៃហាងលក់ទំនិញរាយម្ភៃបួនម៉ោងជួយសម្រួលដល់សិស្សដែលចូលចិត្តរៀនសូត្រនៅពេលយប់ជ្រៅ។ បរិក្ខារជុំវិញដ៏ល្អគឺជាផ្នែកមួយដែលជួយលើកកម្ពស់គុណភាពជីវិតនិងការសិក្សារបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរ។ ការរស់នៅក្នុងបរិស្ថានដែលមានសេវាកម្មគ្រប់គ្រាន់ជួយឱ្យសិស្សមានអារម្មណ៍ដូចជារស់នៅផ្ទះផ្ទាល់ខ្លួនរបស់ពួកគេដែរ។ ផ្ទះជួលគួរតែស្ថិតនៅក្នុងបរិយាកាសដែលស្ងប់ស្ងាត់និងគ្មានសំឡេងរំខានខ្លាំង ដើម្បីធានាការសិក្សាដែលមានប្រសិទ្ធភាព។ ការជៀសវាងបន្ទប់ជួលដែលនៅជិតការដ្ឋានសំណង់ជួយការពារសិស្សពីសំឡេងរំខាន និងធូលីដីដែលប៉ះពាល់ដល់សុខភាព។ តំបន់ដែលមានហាងផឹកស៊ីឬបារតន្ត្រីនៅក្បែរនោះមិនមែនជាជម្រើសល្អសម្រាប់សិស្សានុសិស្សស្នាក់នៅឡើយ។ បរិយាកាសស្ងប់ស្ងាត់ជួយឱ្យសិស្សមានអារម្មណ៍មូលក្នុងខួរក្បាលដើម្បីរៀនសូត្រនិងសម្រាកស្រួលនៅពេលយប់។ ការរស់នៅជិតរោងចក្រឧស្សាហកម្មអាចបង្កផលប៉ះពាល់ដល់ការផ្តោតអារម្មណ៍សិក្សាដោយសារសំឡេងនិងផ្សែងពុល។ សិស្សានុសិស្សត្រូវការកន្លែងដែលមានភាពឯកជនខ្ពស់ដើម្បីអាចទន្ទិញមេរៀននិងធ្វើលំហាត់បានយ៉ាងមានរបៀបរៀបរយ។ ការជ្រើសរើសបន្ទប់ជួលដែលមានជញ្ជាំងការពារសំឡេងបានល្អជួយកាត់បន្ថយការរំខានពីបន្ទប់ជិតខាងបានមួយកម្រិត។ បរិស្ថានជុំវិញដែលពោរពេញដោយដើមឈើបៃតងផ្តល់នូវខ្យល់អាកាសបរិសុទ្ធនិងភាពស្រស់ស្រាយដល់ខួរក្បាលរបស់សិស្ស។ សិស្សគួរតែទៅពិនិត្យមើលស្ថានភាពសំឡេងនៅជុំវិញបន្ទប់ជួលទាំងពេលថ្ងៃនិងពេលយប់មុនពេលសម្រេចចិត្តជួល។ ការរស់នៅក្នុងបរិយាកាសដែលមានសណ្តាប់ធ្នាប់និងគ្មានការឈ្លោះប្រកែកគ្នាជួយឱ្យផ្លូវចិត្តរបស់សិស្សមានភាពរីកចម្រើន។ ម្ចាស់ផ្ទះជួលខ្លះមានច្បាប់ហាមឃាត់ការចាក់ធុងបាសឬបង្កសំឡេងខ្លាំងបន្ទាប់ពីម៉ោងដប់យប់ដើម្បីរក្សាភាពស្ងប់ស្ងាត់។ កន្លែងស្នាក់នៅដែលមានបរិយាកាសសិក្សាល្អជួយឱ្យនិស្សិតអាចសម្រេចបាននូវលទ្ធផលសិក្សាដ៏គាប់ប្រសើរជារៀងរាល់ឆមាស។ ការចៀសវាងការជួលបន្ទប់នៅជាប់ផ្លូវជាតិធំដែលមានឡានធំឆ្លងកាត់ជួយកាត់បន្ថយសំឡេងស៊ីផ្លេដែលរំខានដល់ការគេង។ សិស្សានុសិស្សត្រូវការបន្ទប់ដែលមានពន្លឺធម្មជាតិគ្រប់គ្រាន់ដើម្បីងាយស្រួលក្នុងការអានសៀវភៅដោយមិនខូចភ្នែក។ ការបង្កើតជ្រុងសិក្សាតូចមួយដ៏ស្ងប់ស្ងាត់នៅក្នុងបន្ទប់ជួលជួយជម្រុញស្មារតីច្នៃប្រឌិតរបស់និស្សិតយ៉ាងខ្លាំង។ បរិយាកាសជុំវិញដែលមានភាពស្ងប់ស្ងាត់ក៏ជួយកាត់បន្ថយភាពតានតឹងនិងជំងឺបាក់ទឹកចិត្តរបស់សិស្សានុសិស្សផងដែរ។ និស្សិតដែលរៀបចំផ្ទះជួលបានស្អាតបាតនិងមានរបៀបរៀបរយតែងតែមានអារម្មណ៍ចង់រៀនសូត្រជាងសិស្សដទៃទៀត។ ការរស់នៅក្នុងតំបន់ដែលមានសុខសន្តិភាពជួយឱ្យសិស្សអាចអភិវឌ្ឍសមត្ថភាពខ្លួនឯងបានយ៉ាងពេញលេញនិងគ្មានការរំខាន។ ម្ចាស់ផ្ទះជួលដែលយល់ដឹងពីតម្រូវការរបស់សិស្សតែងតែរៀបចំកន្លែងអានសៀវភៅដាច់ដោយឡែកនៅក្នុងអគាររបស់ខ្លួន។ ការជ្រើសរើសបរិយាកាសរស់នៅត្រឹមត្រូវគឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតនៃការសិក្សារបស់យុវជន។ សិស្សានុសិស្សគួរតែរួបរួមគ្នារក្សាភាពស្ងប់ស្ងាត់នៅក្នុងអគារស្នាក់នៅដើម្បីផលប្រយោជន៍នៃការសិក្សារួមគ្នា។ បរិយាកាសស្ងប់ស្ងាត់និងមានផាសុកភាពជួយឱ្យសិស្សានុសិស្សមានកម្លាំងចិត្តប្រឡងប្រជែងយកចំណាត់ថ្នាក់ល្អនៅក្នុងថ្នាក់។ ទោះបីជាផ្ទះជួលស្ថិតនៅជិតសាលារៀនក៏ដោយក៏ត្រូវពិនិត្យមើលកន្លែងផ្ញើម៉ូតូឬកង់ឱ្យបានច្បាស់លាស់និងហ្មត់ចត់។ ចំណតយានយន្តដែលមានសុវត្ថិភាពនិងមានប្រព័ន្ធយាមកាមត្រឹមត្រូវជួយការពារម៉ូតូរបស់សិស្សពីការលួចប្លន់។ ការមានដំបូលគ្របដណ្តប់លើចំណតយានយន្តជួយការពារម៉ូតូរបស់សិស្សានុសិស្សមិនឱ្យខូចខាតដោយសារកម្តៅថ្ងៃនិងទឹកភ្លៀង។ សិស្សដែលគ្មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនត្រូវពិនិត្យមើលថាតើតំបន់នោះងាយស្រួលហៅសេវាដឹកជញ្ជូនដែរឬទេ។ វត្តមាននៃចំណតឡានក្រុងសាធារណៈនៅក្បែរផ្ទះជួលគឺជាជម្រើសដ៏ល្អនិងសន្សំសំចៃបំផុតសម្រាប់និស្សិតគ្រប់រូប។ ការប្រើប្រាស់កម្មវិធីហៅកង់បីលើទូរស័ព្ទដៃមានភាពងាយស្រួលខ្លាំងប្រសិនបើផ្ទះជួលស្ថិតក្នុងផ្លូវដែលងាយរក។ សិស្សគួរតែសាកសួរម្ចាស់ផ្ទះថាតើការផ្ញើម៉ូតូប្រចាំខែត្រូវគិតថ្លៃបន្ថែមឬរួមបញ្ចូលជាមួយថ្លៃបន្ទប់រួចហើយ។ ផ្លូវចូលទៅកាន់ផ្ទះជួលគួរតែមានទំហំធំទូលាយល្មមដែលអាចឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរចេញចូលបានស្រួល។ ការរស់នៅក្នុងតំបន់ដែលមានជម្រើសមធ្យោបាយធ្វើដំណើរច្រើនជួយឱ្យសិស្សមានភាពបត់បែនក្នុងការធ្វើដំណើរប្រចាំថ្ងៃ។ ចំណតម៉ូតូដែលមានការរៀបចំសណ្តាប់ធ្នាប់ល្អជួយជៀសវាងការប៉ះទង្គិចគ្នាដែលបង្កឱ្យមានការឆ្កូតឬខូចខាតយានយន្ត។ និស្សិតភាគច្រើនចូលចិត្តផ្ទះជួលដែលមានទ្វារបិទបើកចំណតដោយប្រើប្រព័ន្ធកាតវៃឆ្លាតដើម្បីបង្កើនសុវត្ថិភាព។ ការពិនិត្យមើលស្ថានភាពផ្លូវចូលផ្ទះជួលនៅរដូវវស្សាជារឿងសំខាន់ដើម្បីធានាថាផ្លូវមិនលិចទឹកខ្លាំងរហូតដល់ធ្វើដំណើរមិនរួច។ ការមានមធ្យោបាយធ្វើដំណើរងាយស្រួលជួយឱ្យសិស្សអាចទៅធ្វើការងារក្រៅម៉ោងសិក្សានៅតំបន់ផ្សេងៗបានយ៉ាងរហ័ស។ សិស្សានុសិស្សគួរតែចៀសវាងការទុកដាក់ម៉ូតូនៅខាងក្រៅរបងផ្ទះជួលដោយគ្មានការមើលថែទាំពីអ្នកយាមកាមឡើយ។ ការរៀបចំកន្លែងទុកដាក់កង់ដាច់ដោយឡែកជួយលើកកម្ពស់ការប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលមិនប៉ះពាល់ដល់បរិស្ថាន។ ម្ចាស់ផ្ទះជួលដែលផ្តល់សេវាកម្មចំណតឥតគិតថ្លៃសម្រាប់សិស្សានុសិស្សតែងតែទទួលបានការចាប់អារម្មណ៍និងជួលពេញលឿន។ ការយល់ដឹងពីខ្សែរត់នៃឡានក្រុងសាធារណៈជុំវិញទីតាំងស្នាក់នៅជួយឱ្យសិស្សអាចរៀបចំកាលវិភាគធ្វើដំណើរបានល្អ។ ប្រព័ន្ធសន្តិសុខនៅក្នុងកន្លែងចតម៉ូតូដូចជាការចាក់សោរកង់ ជួយបន្ថែមសុវត្ថិភាពមួយកម្រិតទៀតដល់សិស្ស។ ការជ្រើសរើសផ្ទះជួលដែលមានទីតាំងងាយស្រួលហៅរថយន្តឈ្នួលជួយសម្រួលដល់ការធ្វើដំណើរទៅលេងស្រុកកំណើតនៅថ្ងៃឈប់សម្រាក។ មធ្យោបាយធ្វើដំណើរនិងចំណតដែលមានភាពងាយស្រួលរួមចំណែកកាត់បន្ថយភាពតានតឹងប្រចាំថ្ងៃរបស់និស្សិតយ៉ាងច្រើន។ សិស្សានុសិស្សគួរតែណែនាំមិត្តភក្តិឱ្យចតយានយន្តឱ្យមានរបៀបរៀបរយដើម្បីកុំឱ្យបិទច្រកចេញចូលរបស់អគារស្នាក់នៅ។ ការធានាបាននូវចំណតយានយន្តដ៏ល្អជួយឱ្យសិស្សានុសិស្សមានអារម្មណ៍កក់ក្តៅនិងគេងលក់ស្រួលនៅពេលយប់ដោយមិនបារម្ភពីម៉ូតូ។ ការពិនិត្យមើលស្ថានភាពបន្ទប់និងការថែទាំប្រព័ន្ធទឹកភ្លើងមុនពេលផ្លាស់ប្តូរចូលរស់នៅជារឿងចាំបាច់បំផុត។ សិស្សានុសិស្សត្រូវពិនិត្យមើលថាបន្ទប់ទឹកមានអនាម័យល្អ និងមានប្រព័ន្ធបង្ហូរទឹកដំណើរការបានរលូនល្អដែរឬទេ។ ការសាកសួរម្ចាស់ផ្ទះឱ្យច្បាស់លាស់អំពីអ្នកទទួលខុសត្រូវលើថ្លៃជួសជុលសម្ភារៈដែលខូចខាតជួយការពារជម្លោះនាពេលក្រោយ។ ប្រព័ន្ធម៉ាស៊ីនត្រជាក់និងកង្ហារនៅក្នុងបន្ទប់គួរតែត្រូវបានលាងសម្អាតនិងត្រួតពិនិត្យឱ្យបានត្រឹមត្រូវមុនចូលនៅ។ ការពិនិត្យមើលស្នាមប្រេះនៅលើជញ្ជាំងឬការលេចធ្លាយទឹកពីពិដានជួយឱ្យសិស្សជៀសវាងការរស់នៅក្នុងបន្ទប់ដែលមានបញ្ហា។ ស្ថានភាពបង្អួចនិងទ្វារត្រូវតែមានភាពមាំមួននិងអាចបិទជិតល្អដើម្បីការពារខ្យល់កន្ត្រាក់និងទឹកភ្លៀងលិចចូលបន្ទប់។ ការរៀបចំបន្ទប់ឱ្យមានសោភ័ណភាពនិងការលាបថ្នាំពណ៌ថ្មីជួយបង្កើតបរិយាកាសរស់នៅដ៏ស្រស់ស្រាយសម្រាប់សិស្ស។ សិស្សគួរតែស្នើសុំឱ្យម្ចាស់ផ្ទះជួសជុលរាល់ការខូចខាតទាំងឡាយណាដែលបានរកឃើញមុនពេលប្រគល់ប្រាក់កក់ផ្ទះ។ ការថែទាំបន្ទប់ជួលឱ្យមានអនាម័យល្អជារៀងរាល់ថ្ងៃជួយការពារសុខភាពរបស់សិស្សពីជំងឺដង្កាត់ផ្សេងៗបានយ៉ាងប្រសើរ។ ម្ចាស់ផ្ទះជួលដែលមានសេវាកម្មជួសជុលបន្ទាន់ជូនសិស្សនៅពេលមានបញ្ហាទឹកភ្លើងជួបការលំបាកគឺជារឿងដ៏ល្អបំផុត។ ការត្រួតពិនិត្យឧបករណ៍អគ្គិសនីដូចជាព្រីភ្លើងនិងកុងតាក់ជួយធានាសុវត្ថិភាពខ្ពស់ពីគ្រោះថ្នាក់ទុស្សេខ្សែភ្លើង។ និស្សិតគ្រប់រូបគួរតែមានស្មារតីទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិរួមរបស់បន្ទប់ជួលឱ្យបានល្អដូចជារបស់ខ្លួន។ ការពិនិត្យមើលសម្ពាធទឹកនៅក្នុងបន្ទប់ជួលជួយធានាថា សិស្សានុសិស្សមានទឹកប្រើប្រាស់គ្រប់គ្រាន់ទោះបីជានៅជាន់ខ្ពស់ក៏ដោយ។ ការបាញ់ថ្នាំសម្លាប់សត្វល្អិតនិងសត្វកណ្តុរនៅក្នុងបន្ទប់មុនពេលចូលរស់នៅជួយឱ្យការស្នាក់នៅមានភាពស្អាតនិងសុវត្ថិភាព។ សិស្សានុសិស្សគួរតែរាយការណ៍ជាបន្ទាន់ទៅម្ចាស់ផ្ទះនៅពេលដែលឃើញមានការលេចធ្លាយប្រព័ន្ធទឹកនៅក្នុងបន្ទប់ជួល។ ការរក្សាបន្ទប់ជួលឱ្យមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់ជួយកាត់បន្ថយភាពផ្អួរនិងការពារការកើតផ្សិតលើជញ្ជាំង។ ម្ចាស់ផ្ទះជួលដែលយកចិត្តទុកដាក់តែងតែធ្វើការត្រួតពិនិត្យនិងថែទាំអគារស្នាក់នៅទាំងមូលជាទៀងទាត់រៀងរាល់ឆ្នាំ។ ការយល់ដឹងពីរបៀបប្រើប្រាស់ឧបករណ៍ក្នុងបន្ទប់ឱ្យបានត្រឹមត្រូវជួយពន្យារអាយុកាលប្រើប្រាស់និងកាត់បន្ថយការខូចខាត។ សិស្សគួរតែរៀបចំកញ្ចប់សម្ភារៈជួសជុលតូចតាចផ្ទាល់ខ្លួននៅក្នុងបន្ទប់ ដើម្បីងាយស្រួលច្នៃប្រឌិតនិងជួសជុលរឿងតូចតាច។ ស្ថានភាពបន្ទប់ជួលដែលស្អាតបាតនិងមានការថែទាំល្អរួមចំណែកយ៉ាងធំធេងដល់ការលើកកម្ពស់សុខភាពផ្លូវចិត្តរបស់និស្សិត។ ការចាកចេញពីបន្ទប់ជួលដោយបន្សល់ទុកនូវភាពស្អាតបាតបង្ហាញពីសីលធម៌និងការទទួលខុសត្រូវខ្ពស់របស់សិស្សានុសិស្ស។ ការសហការល្អរវាងអ្នកជួលនិងម្ចាស់ផ្ទះក្នុងការថែទាំបន្ទប់ជួយបង្កើតបរិយាកាសរស់នៅប្រកបដោយភាពចុះសម្រុងគ្នាយូរអង្វែង។ ការមានទំនាក់ទំនងល្អនិងរលូនជាមួយម្ចាស់ផ្ទះជួលជារឿងមានសំណាងណាស់សម្រាប់សិស្សានុសិស្សដែលរស់នៅឆ្ងាយពីផ្ទះ។ ម្ចាស់ផ្ទះដែលមានចិត្តល្អនិងយល់ចិត្តតែងតែផ្តល់ដំបូន្មាននិងការជួយជ្រោមជ្រែងច្រើនដល់សិស្សក្នុងគ្រាមានអាសន្ន។ ការបង្ហាញការគោរពនិងការរស់នៅមានសីលធម៌ជួយឱ្យសិស្សានុសិស្សទទួលបានការស្រឡាញ់រាប់អានពីសំណាក់ម្ចាស់ផ្ទះ។ ការបង់ថ្លៃបន្ទប់ជួលបានទៀងទាត់និងទាន់ពេលវេលាគឺជាគន្លឹះសំខាន់ក្នុងការកសាងទំនុកចិត្តជាមួយម្ចាស់ផ្ទះ។ សិស្សានុសិស្សគួរតែជួបពិភាក្សាដោយផ្ទាល់ជាមួយម្ចាស់ផ្ទះដោយក្តីរាក់ទាក់នៅពេលមានបញ្ហាឬតម្រូវការអ្វីមួយនៅក្នុងបន្ទប់។ ម្ចាស់ផ្ទះជួលខ្លះតែងតែចែករំលែកម្ហូបអាហារ ឬនំចំណីដល់សិស្សានុសិស្សដែលធ្វើឱ្យពួកគេមានអារម្មណ៍កក់ក្តៅដូចគ្រួសារ។ ការរក្សាទំនាក់ទំនងល្អជួយសម្រួលដល់ការចរចាលក្ខខណ្ឌផ្សេងៗនៅក្នុងកិច្ចសន្យាជួលឱ្យមានភាពបត់បែនកាន់តែខ្លាំង។ សិស្សគួរតែជៀសវាងការបង្កជម្លោះឬការតវ៉ាដោយប្រើពាក្យសម្តីអសុរោះជាមួយម្ចាស់ផ្ទះទោះបីជាមានការយល់ច្រឡំក៏ដោយ។ ការយល់យោគនិងការអត់ធ្មត់ទៅវិញទៅមកជួយបង្កើតបរិយាកាសរស់នៅប្រកបដោយភាពសុខដុមរមនារវាងម្ចាស់ផ្ទះនិងអ្នកជួល។ ម្ចាស់ផ្ទះជួលដែលអាចទាក់ទងបានងាយស្រួលតាមទូរស័ព្ទជួយឱ្យសិស្សអាចរាយការណ៍បញ្ហាបន្ទាន់បានភ្លាមៗនិងទាន់ពេល។ ការគោរពវិន័យផ្ទៃក្នុងដែលម្ចាស់ផ្ទះបានកំណត់ ជួយបង្ហាញពីភាពចាស់ទុំនិងការទទួលខុសត្រូវរបស់សិស្សានុសិស្ស។ ទំនាក់ទំនងល្អជាមួយម្ចាស់ផ្ទះក៏ជួយឱ្យសិស្សទទួលបានការសម្រួលលើប្រាក់កក់នៅពេលមានបញ្ហាហិរញ្ញវត្ថុគ្រួសារ។ សិស្សានុសិស្សគួរតែសួរសុខទុក្ខម្ចាស់ផ្ទះជារឿយៗ ដើម្បីបង្កើតភាពស្និទ្ធស្នាលនិងរឹតចំណងមិត្តភាពឱ្យកាន់តែរឹងមាំ។ ម្ចាស់ផ្ទះដែលមានស្មារតីទទួលខុសត្រូវខ្ពស់តែងតែការពារសិទ្ធិ និងសុវត្ថិភាពរបស់សិស្សដែលស្នាក់នៅក្នុងអគាររបស់ខ្លួន។ ការរស់នៅដោយមិនបង្កការរំខានដល់សន្តិសុខរួមជួយឱ្យសិស្សានុសិស្សទទួលបានការកោតសរសើរពីម្ចាស់ផ្ទះនិងអ្នកជិតខាង។ ការស្គាល់លេខទូរស័ព្ទសមាជិកគ្រួសាររបស់ម្ចាស់ផ្ទះជារឿងល្អសម្រាប់ទំនាក់ទំនងគ្នាក្នុងករណីដែលទាក់ទងម្ចាស់ផ្ទះមិនបាន។ ម្ចាស់ផ្ទះជួលខ្លះថែមទាំងជួយណែនាំការងារក្រៅម៉ោងសិក្សា ឬឱកាសល្អៗផ្សេងៗដល់និស្សិតដែលពួកគាត់ស្រឡាញ់រាប់អាន។ ការចាកចេញពីបន្ទប់ជួលទាំងស្នាមញញឹមនិងទំនាក់ទំនងល្អជួយឱ្យសិស្សអាចត្រឡប់មកជួលម្តងទៀតនៅថ្ងៃខាងមុខបានយ៉ាងងាយ។ ការយល់ដឹងពីចិត្តគំនិតរបស់ម្ចាស់ផ្ទះជួយឱ្យសិស្សអាចរៀបចំខ្លួនរស់នៅបានយ៉ាងចុះសម្រុងនិងគ្មានការទាស់ទែងគ្នាឡើយ។ ទំនាក់ទំនងប្រកបដោយការទុកចិត្តគ្នាជួយកាត់បន្ថយភាពស្មុគស្មាញក្នុងការរស់នៅរបស់និស្សិតនៅក្នុងសហគមន៍ថ្មី។ ម្ចាស់ផ្ទះជួលដែលរួសរាយរាក់ទាក់តែងតែបង្កើតបរិយាកាសស្នាក់នៅដ៏មានសុវត្ថិភាព និងផាសុកភាពបំផុតសម្រាប់សិស្សានុសិស្ស។ ការកសាងទំនាក់ទំនងល្អជាមួយម្ចាស់ផ្ទះ គឺជាសិល្បៈនៃការរស់នៅដ៏សំខាន់មួយដែលនិស្សិតគ្រប់រូបគួរតែរៀនសូត្រ។ ការរៀបចំផែនការយ៉ាងហ្មត់ចត់លើគ្រប់ចំណុចទាំងអស់ជួយឱ្យការរស់នៅ និងការសិក្សារបស់សិស្សានុសិស្សទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។